បច្ចុប្បន្ន ហាងកាហ្វេបានវិវត្តន៍ពីកន្លែងធម្មតាសម្រាប់ទទួលទានភេសជ្ជៈ ក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់សិស្សនិស្សិតជួបជុំគ្នា និងរៀនសូត្រ។ ការផ្លាស់ប្ដូរនិន្នាការនេះកើតឡើងដោយសារមូលហេតុសំខាន់ៗជាច្រើន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់យុវវ័យសម័យថ្មី។ មូលហេតុទីមួយ គឺ បរិយាកាសសិក្សា និងភាពស្ងប់ស្ងាត់ ។ ដែលហាងកាហ្វេជាច្រើនត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានតុ កៅអីមានផាសុកភាព និងភ្លើងបំភ្លឺសមល្មមអំណោយផលដល់ការសិក្សា។ ភាពស្ងប់ស្ងាត់ជាមួយនឹងសំឡេងតន្ត្រីតិចៗ ជួយកាត់បន្ថយភាពតានតឹង និងបង្កើនការផ្ដោតអារម្មណ៍បានប្រសើរជាងការសិក្សានៅផ្ទះដែលអាចមានការរំខាន ឬនៅបណ្ណាល័យដែលស្ងាត់ជ្រងំពេកធ្វើឱ្យអារម្មណ៍តានតឹង។ បន្ទាប់មក គឺភាពងាយស្រួល និងសម្ភារៈចាំបាច់ ក៏ជាកត្តាដ៏សំខាន់មួយដែរ។ ហាងកាហ្វេភាគច្រើនមានបំពាក់នូវ ហ្វាយហ្វាយ ល្បឿនលឿន និង ព្រីភ្លើង គ្រប់គ្រាន់ ដែលជាតម្រូវការចាំបាច់សម្រាប់សិស្សនិស្សិតក្នុងការប្រើប្រាស់កុំព្យូទ័រយួរដៃ ថេប្លេត ឬទូរស័ព្ទដើម្បីស្រាវជ្រាវមេរៀន និងធ្វើកិច្ចការ។ ភាពងាយស្រួលផ្នែកបច្ចេកវិទ្យាទាំងនេះធ្វើឱ្យពួកគេអាចបន្តការសិក្សាដោយរលូន ដោយមិនបារម្ភពីបញ្ហាអ៊ីនធឺណេត ឬថាមពលថ្មរបស់ឧបករណ៍អេឡិចត្រូនិក។ លើសពីនេះ ភាពបត់បែននៃពេលវេលា ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ហាងកាហ្វេមានម៉ោងបើកបិទយូរជាងបណ្ណាល័យ ឬសាលារៀន ដែលផ្ដល់ភាពបត់បែនដល់សិស្សនិស្សិតក្នុងការសិក្សា ឬជួបជុំទាំងពេលថ្ងៃ ពេលល្ងាច ឬសូម្បីតែពេលយប់។ នេះគឺជាគុណសម្បត្តិដ៏ធំមួយសម្រាប់និស្សិតដែលរវល់រៀន ឬធ្វើការនៅពេលថ្ងៃ ហើយត្រូវការកន្លែងសិក្សានៅពេលល្ងាច។ មិនត្រឹមតែប៉ុណ្ណោះ ហាងកាហ្វេក៏ជា ទីកន្លែងដ៏ល្អសម្រាប់ជួបជុំ និងធ្វើការងារជាក្រុម ផងដែរ។ វាជាកន្លែងដែលសិស្សនិស្សិតអាចជួបជុំគ្នាពិភាក្សាមេរៀន ធ្វើការងារជាក្រុម ឬរៀបចំបទបង្ហាញដោយសេរី និងបើកចំហរជាងនៅបរិវេណសាលា។ ការជួបជុំគ្នាបែបនេះមិនត្រឹមតែជួយឱ្យការងារដំណើរការទៅមុខបានល្អប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងចំណងមិត្តភាព និងបណ្ដាញទំនាក់ទំនងរវាងពួកគេផងដែរ។ ម្យ៉ាងវិញទៀត ការលើកទឹកចិត្ត និងការផ្លាស់ប្ដូរទម្លាប់ ក៏ជាមូលហេតុដែលជំរុញឱ្យហាងកាហ្វេពេញនិយម។ ការផ្លាស់ប្ដូរទីកន្លែងសិក្សាពីផ្ទះ ឬបណ្ណាល័យទៅហាងកាហ្វេអាចជួយបំបាត់ភាពធុញទ្រាន់ និងបង្កើតអារម្មណ៍ថ្មីៗដែលជួយលើកទឹកចិត្តដល់ការសិក្សា។ វត្តមានរបស់សិស្សនិស្សិតដទៃទៀតដែលកំពុងសិក្សាក៏អាចជម្រុញទឹកចិត្តឱ្យពួកគេខិតខំរៀនសូត្រកាន់តែខ្លាំងឡើង ប្រៀបដូចជាការប្រកួតប្រជែងជាវិជ្ជមាន។ ចុងក្រោយ ភាពងាយស្រួលក្នុងការទទួលទាន ក៏ជាចំណុចទាក់ទាញមួយដែរ។ ខណៈពេលកំពុងសិក្សា សិស្សនិស្សិតអាចបញ្ជាទិញកាហ្វេ ភេសជ្ជៈផ្សេងៗ ឬអាហារសម្រន់ដោយផ្ទាល់នៅហាងកាហ្វេតែម្ដង ដោយមិនចាំបាច់រំខានដល់ការសិក្សាដើម្បីចេញទៅរកអាហារនៅខាងក្រៅ។ នេះជួយសន្សំសំចៃពេលវេលា និងរក្សាការផ្ដោតអារម្មណ៍លើកិច្ចការដែលកំពុងធ្វើ។ សរុបមក ហាងកាហ្វេបានក្លាយជាកន្លែងពេញនិយមសម្រាប់សិស្សនិស្សិត ដោយសារវាផ្ដល់នូវបរិយាកាសសិក្សាអំណោយផល ភាពងាយស្រួលផ្នែកបច្ចេកវិទ្យា ភាពបត់បែននៃពេលវេលា និងឱកាសជួបជុំគ្នា។ កត្តាទាំងនេះធ្វើឱ្យការសិក្សារបស់ពួកគេកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ ទាំងអស់នេះបានធ្វើឱ្យហាងកាហ្វេមិនមែនត្រឹមតែជាហាងលក់ភេសជ្ជៈទៀតទេ តែជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតសិក្សារបស់យុវវ័យសម័យបច្ចុប្បន្ននៅទីក្រុងភ្នំពេញ។